ទំនាក់ទំនងសង្គមក្នុងបរិយាកាសការងារមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ និងផលិតភាពរួមរបស់ស្ថាប័ន។ នៅកម្ពុជា លក្ខណៈពិសេសនៃមិត្តភាពនៅកន្លែងការងារត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយប្រព័ន្ធឋានានុក្រម ដែលជាទូទៅត្រូវបានគេគោរពយ៉ាងម៉ឺងម៉ាត់។ ការយល់ដឹងអំពីបញ្ហារដ៏ស្មុគស្មាញនេះអាចជួយបុគ្គលិក និងថ្នាក់ដឹកនាំរុករកបរិយាកាសវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព និងភាពសុខដុមរមនា។ មិត្តភាពនៅកន្លែងការងារគឺជាចំណងទំនាក់ទំនងដ៏ជិតស្និទ្ធដែលកើតឡើងរវាងសហការី ដែលជារឿយៗឆ្លងកាត់ដែនកំណត់នៃទំនាក់ទំនងការងារសុទ្ធសាធ។ ទំនាក់ទំនងទាំងនេះអាចរួមបញ្ចូលការគាំទ្រផ្លូវចិត្ត ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងការលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងកិច្ចការប្រចាំថ្ងៃ។ មិត្តភាពទាំងនេះច្រើនតែចាប់ផ្ដើមពីការប្រាស្រ័យទាក់ទងជាប្រចាំ ការធ្វើការរួមគ្នាលើគម្រោងនានា និងការចែករំលែកផលប្រយោជន៍ស្រដៀងគ្នាទាំងក្នុង ឬក្រៅការងារ។ ការអភិវឌ្ឍន៍នៃមិត្តភាពបែបនេះអាចរួមចំណែកដល់បរិយាកាសការងារដែលមានភាពរីករាយ និងការកាត់បន្ថយភាពតានតឹង។ មិត្តភក្តិនៅកន្លែងការងារតែងជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈម និងផ្តល់យោបល់ល្អៗ។ ពួកគេអាចក្លាយជាបណ្តាញគាំទ្រដ៏សំខាន់មួយនៅពេលដែលបុគ្គលម្នាក់មានអារម្មណ៍ធុញថប់ ឬត្រូវការជំនួយ។ ទំនាក់ទំនងទាំងនេះក៏អាចនាំឱ្យមានការកើនឡើងនូវការចូលរួមរបស់បុគ្គលិក និងការប្តេជ្ញាចិត្តចំពោះស្ថាប័នផងដែរ។ ពួកគេជួយបង្កើតអារម្មណ៍នៃការជឿទុកចិត្ត និងភាពស្និទ្ធស្នាលក្នុងក្រុមការងារ។ ឧទាហរណ៍ជាក់ស្តែងអាចរួមបញ្ចូលការផឹកកាហ្វេជាមួយគ្នា ការបរិភោគអាហារថ្ងៃត្រង់រួមគ្នា ឬការចូលរួមក្នុងសកម្មភាពសង្គមក្រៅម៉ោងការងារ។ មិត្តភាពទាំងនេះជួយកសាងវប្បធម៌ការងារវិជ្ជមាន និងការទំនាក់ទំនងបើកចំហរ។ ឋានានុក្រមនៅកម្ពុជាត្រូវបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងប្រពៃណីរបស់សង្គម ដែលជះឥទ្ធិពលដល់របៀបដែលបុគ្គលមានអន្តរកម្មជាមួយគ្នា។ នៅក្នុងបរិយាកាសការងារខ្មែរ ឋានានុក្រមមិនត្រឹមតែសំដៅទៅលើរចនាសម្ព័ន្ធផ្លូវការនៃតំណែងប៉ុណ្ណោះទេ។ វាក៏រួមបញ្ចូលនូវការគោរពចំពោះអ្នកដែលមានវ័យចំណាស់ ឬមានបទពិសោធន៍ច្រើនជាងផងដែរ។ និយោជិតតែងបង្ហាញការគោរពយ៉ាងខ្ពស់ចំពោះថ្នាក់លើរបស់ពួកគេ ដែលនេះជាផ្នែកមួយនៃវប្បធម៌ទូទៅ។ ការសម្រេចចិត្តជាទូទៅត្រូវបានធ្វើឡើងដោយថ្នាក់លើ ហើយការជំទាស់ផ្ទាល់អាចត្រូវបានគេចាត់ទុកថាមិនសមរម្យ។ ការគោរពឋានានុក្រមជួយរក្សាបាននូវសណ្តាប់ធ្នាប់ និងស្ថិរភាពនៅក្នុងអង្គភាព។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចបង្កើតគម្លាតរវាងបុគ្គលិកថ្នាក់ក្រោម និងថ្នាក់លើផងដែរ។ ការទំនាក់ទំនងផ្លូវការច្រើនតែត្រូវបានគេពេញចិត្តលើការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬក្រៅផ្លូវការ។ វាក៏អាចកំណត់លំហូរព័ត៌មាន និងការច្នៃប្រឌិតពីបុគ្គលិកថ្នាក់ក្រោមផងដែរ។ ការយល់ដឹងអំពីឋានានុក្រមនេះគឺចាំបាច់សម្រាប់ការរុករកជោគជ័យក្នុងបរិយាកាសការងារខ្មែរ។ វាជួយកំណត់ពីរបៀបដែលអំណាចត្រូវបានចែកចាយ និងរបៀបដែលការសម្រេចចិត្តត្រូវបានអនុវត្ត។ ឋានានុក្រមនៅក្នុងបរិបទការងារអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការបង្កើត និងការរក្សាមិត្តភាពរវាងសហការី។ ជាបឋម វាអាចបែងចែកបុគ្គលិកទៅជាក្រុមផ្សេងៗគ្នា ទៅតាមកម្រិតតំណែងរបស់ពួកគេ។ ឧទាហរណ៍ វាកាន់តែពិបាកសម្រាប់បុគ្គលិកថ្នាក់ក្រោមក្នុងការបង្កើតមិត្តភាពជិតស្និទ្ធជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់។ ការប្រាស្រ័យទាក់ទងរវាងថ្នាក់លើ និងថ្នាក់ក្រោមច្រើនតែមានលក្ខណៈផ្លូវការ និងមិនសូវជាផ្ទាល់ខ្លួន។ ពេលខ្លះ បុគ្គលិកអាចខ្លាចថាការបង្កើតមិត្តភាពជាមួយថ្នាក់លើអាចត្រូវបានគេមើលឃើញថាជាការបក្សពួកនិយម។ ម្យ៉ាងវិញទៀត ការខកខានក្នុងការបង្កើតទំនាក់ទំនងល្អជាមួយអ្នកក្រោមបង្គាប់ក៏អាចនាំឱ្យមានការលំបាកក្នុងការគ្រប់គ្រងផងដែរ។ ឋានានុក្រមក៏អាចប៉ះពាល់ដល់ការចែករំលែកព័ត៌មាន និងបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ បុគ្គលិកអាចស្ទាក់ស្ទើរក្នុងការបង្ហាញភាពទន់ខ្សោយ ឬបញ្ហាផ្ទាល់ខ្លួនចំពោះអ្នកដែលមានឋានៈខ្ពស់ជាង។ នេះអាចរារាំងការកសាងទំនុកចិត្ត និងភាពស្និទ្ធស្នាលដែលចាំបាច់សម្រាប់មិត្តភាពពិតប្រាកដ។ លើសពីនេះ ឋានានុក្រមអាចបង្កើតសម្ពាធសម្រាប់បុគ្គលិកឱ្យមានអាកប្បកិរិយាជាក់លាក់មួយ។ ពួកគេអាចមានអារម្មណ៍ថាត្រូវតែបង្ហាញភាពធ្ងន់ធ្ងរ ឬការគ្រប់គ្រងខ្លួនឯងគ្រប់ពេល។ ការផ្លាស់ប្តូរតំណែងនៅក្នុងឋានានុក្រមក៏អាចប៉ះពាល់ដល់មិត្តភាពដែលមានស្រាប់ផងដែរ។ មិត្តភាពរវាងសហការីដែលម្នាក់ក្នុងចំណោមពួកគេត្រូវបានដំឡើងតំណែងអាចនឹងផ្លាស់ប្តូរលក្ខណៈ។ ពួកគេអាចនឹងត្រូវកំណត់ព្រំដែនថ្មីដើម្បីរក្សាភាពវិជ្ជាជីវៈ និងជៀសវាងការប៉ះទង្គិចផលប្រយោជន៍។ ការរក្សាតុល្យភាពដ៏ល្អិតល្អន់រវាងមិត្តភាព និងឋានានុក្រមនៅក្នុងបរិបទការងារខ្មែរទាមទារការយល់ដឹង និងភាពឆ្លាតវៃ។ ជាដំបូង ការកំណត់ព្រំដែនច្បាស់លាស់រវាងទំនាក់ទំនងផ្ទាល់ខ្លួន និងវិជ្ជាជីវៈគឺជារឿងសំខាន់បំផុត។ នេះមានន័យថា ទោះបីជាមានមិត្តភាពជិតស្និទ្ធជាមួយសហការីក៏ដោយ ក៏បុគ្គលម្នាក់ៗត្រូវតែរក្សាការគោរពចំពោះខ្សែសង្វាក់បញ្ជា និងតួនាទីរៀងៗខ្លួន។ ការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈនៅកន្លែងការងារគួរតែត្រូវបានរក្សាទុកជានិច្ច ទោះបីជាមានមិត្តភាពក្រៅម៉ោងការងារក៏ដោយ។ ការជៀសវាងការនិយាយដើមគេ ឬការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ការងារក៏ជាទិដ្ឋភាពសំខាន់ផងដែរ។ លើសពីនេះ បុគ្គលិកគួរតែប្រុងប្រយ័ត្នក្នុងការមិនបង្ហាញភាពលម្អៀងចំពោះមិត្តភក្តិរបស់ពួកគេក្នុងការសម្រេចចិត្តទាក់ទងនឹងការងារ។ ការគោរពចំពោះគោលការណ៍សមធម៌ និងតម្លាភាពគឺមិនអាចខ្វះបានសម្រាប់បរិយាកាសការងារដែលល្អ។ ថ្នាក់ដឹកនាំគួរតែលើកទឹកចិត្តដល់បរិយាកាសបើកចំហរ ប៉ុន្តែនៅតែរក្សាបាននូវភាពជាអ្នកដឹកនាំរបស់ខ្លួន។ ការបង្កើតឱកាសសម្រាប់អន្តរកម្មក្រៅផ្លូវការដែលមិនប៉ះពាល់ដល់ឋានានុក្រមក៏អាចជួយផងដែរ។ ឧទាហរណ៍ ការរៀបចំព្រឹត្តិការណ៍ក្រុម ឬសកម្មភាពកសាងក្រុមអាចពង្រឹងចំណងមិត្តភាពដោយមិនរំលោភលើឋានានុក្រម។ ការអប់រំបុគ្គលិកអំពីសារៈសំខាន់នៃការគោរពគ្នាទៅវិញទៅមក ក៏អាចរួមចំណែកដល់តុល្យភាពនេះផងដែរ។ មិត្តភាពនៅកន្លែងការងារអាចនាំមកនូវផលវិជ្ជមានជាច្រើន ប៉ុន្តែក៏អាចបង្កជាផលអវិជ្ជមានមួយចំនួនផងដែរ។ ផលវិជ្ជមាន រួមមានការកើនឡើងនូវសីលធម៌ និងការលើកទឹកចិត្តរបស់បុគ្គលិក។ ដែលអាចនាំឱ្យមានផលិតភាពការងារកាន់តែប្រសើរឡើង។ នៅពេលដែលបុគ្គលិកមានមិត្តភក្តិនៅកន្លែងការងារ ពួកគេមានអារម្មណ៍ថាមានការគាំទ្រ និងរីករាយក្នុងការមកធ្វើការជារៀងរាល់ថ្ងៃ។ ទំនាក់ទំនងល្អអាចជួយកាត់បន្ថយភាពតានតឹង និងការអស់កម្លាំងក្នុងអំឡុងពេលបំពេញការងារដ៏លំបាក។ ការសហការគ្នាក៏មានភាពប្រសើរឡើងផងដែរ នៅពេលដែលសហការីមានទំនាក់ទំនងល្អ និងទុកចិត្តគ្នាទៅវិញទៅមក។ មិត្តភាពក៏អាចជួយសម្រួលដល់ការប្រាស្រ័យទាក់ទង និងការដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សផងដែរ។ បុគ្គលិកអាចចែករំលែកចំណេះដឹង និងបទពិសោធន៍បានយ៉ាងងាយស្រួល ដែលជួយពង្រឹងសមត្ថភាពក្រុមទាំងមូល។ វាក៏អាចនាំឱ្យមានការកើនឡើងនូវភាពស្មោះត្រង់ចំពោះស្ថាប័នផងដែរ។ ផ្ទុយទៅវិញ ផលអវិជ្ជមាន អាចកើតឡើងនៅពេលដែលមិត្តភាពក្លាយជាឧបសគ្គដល់ភាពវិជ្ជាជីវៈ ឬប្រសិទ្ធភាពការងារ។ ការប្រកាន់បក្សពួកនិយមអាចកើតមានឡើង ដែលនាំឱ្យមានការរើសអើង ឬការពេញចិត្តចំពោះមិត្តភក្តិលើសពីអ្នកដទៃ។ នេះអាចបង្កឱ្យមានភាពតានតឹង និងការបាត់បង់ទំនុកចិត្តក្នុងក្រុមការងារ។ ការនិយាយដើមគេ ឬការបង្ហើបព័ត៌មានសម្ងាត់ក៏អាចកើតឡើងផងដែរ ដែលបង្កគ្រោះថ្នាក់ដល់ស្ថាប័ន។ លើសពីនេះ ជម្លោះផ្ទាល់ខ្លួនរវាងមិត្តភក្តិអាចជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសការងារទាំងមូល។ ការខ្វែងគំនិតគ្នារវាងមិត្តភក្តិអាចធ្វើឱ្យពួកគេពិបាកក្នុងការធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ការគ្រប់គ្រងមិត្តភាពនៅកន្លែងការងារទាមទារការប្រុងប្រយ័ត្នខ្ពស់ និងការកំណត់ព្រំដែនច្បាស់លាស់។ ស្ថាប័នគួរតែលើកទឹកចិត្តដល់ចំណងមិត្តភាព ប៉ុន្តែនៅតែរក្សានូវគោលការណ៍នៃការទទួលខុសត្រូវ និងយុត្តិធម៌។ ការបណ្តុះបណ្តាលបុគ្គលិកអំពីក្រមសីលធម៌ និងការគ្រប់គ្រងជម្លោះក៏ជាគន្លឹះមួយផងដែរ។ សរុបមក មិត្តភាពនៅកន្លែងការងារនៅក្នុងបរិបទកម្ពុជាគឺជាទិដ្ឋភាពដ៏សំខាន់មួយដែលត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយឋានានុក្រមវប្បធម៌។ ការយល់ដឹង និងការគ្រប់គ្រងទំនាក់ទំនងទាំងនេះប្រកបដោយប្រសិទ្ធភាពគឺចាំបាច់សម្រាប់ទាំងបុគ្គល និងស្ថាប័ន។